ក្នុងការចម្អិនបាយសាច់ជ្រូក ឱ្យទទួលបានឱជារសឆ្ងាញ់ពិសា យើងគួរមានគ្រឿងផ្សំដូចខាងក្រោម។ មុនដំបូង យើងត្រូវមានគ្រឿងផ្សំដូចជា សាច់ជ្រូក ស្លឹកខ្ទឹម អំបិល ក្រូចឆ្មារ ការ៉ុត ត្រសក់ ពងទា ម្សៅស៊ុប ស្ករត្នោត។ ក្រៅពីនោះមានគ្រឿងផ្សំមួយចំនួនទៀតដូចជា ទឹកដោះគោឆៅកន្លះកូនចាន ប្រេងខ្យង ប្រេងអូលីវ ស្លឹកខ្ទឹម ខ្ទឹមស ខ្ទឹមក្រហម និងអង្ករសម្រាប់ដាំបាយ។ ដើម្បីឱ្យបាយសាច់ជ្រូកមានរសជាតិឆ្ងាញ់ យើងត្រូវជ្រើសរើសសាច់ជ្រូកណាដែលជាប់ខ្លាញ់។ យើងត្រូវយកសាច់ជ្រូកមកហាន់ស្តើងៗ ប្រឡាក់ជាមួយ ប្រេងខ្យង ម្សៅស៊ុប ស្ករត្នោត រួចទុកចោលមួយយប់។ បន្ទាប់មកទៀត យើងត្រូវធ្វើជ្រក់ ដោយចិតត្រសក់នឹងការ៉ុត រួចដាក់អំបិល ស្ករ នឹងទឹកក្រូចឆ្មារចូល ហើយភ្លក្សរសជាតិឱ្យជូរប្រៃផ្អែមល្មម។ បន្ទាប់មកទៀត ហាន់ខ្ទឹមក្រហមស្តើងៗលាយជាមួយខ្ទឹមសចិញ្ច្រាំ ហើយយកទៅទុកក្នុងទូរទឹកកកមួយយប់។ យើងត្រូវដាំបាយឱ្យឆ្អិន រួចដួសដាក់ចាន។ ក្នុងការចៀនសាច់ យើងត្រូវចាក់ប្រេងអូលីវចូលប្រហែលកន្លះកូនចានចង្កឹះ រួចចាំឱ្យប្រេងក្តៅសិនទើបចៀនសាច់បានឆ្អិនល្អ។ ហើយសិមចាក់ទឹកដោះគោចូលរម្ងាស់ជាមួយសាច់ ទាល់តែដាច់ទឹកនៅសល់តែប្រេង រួចត្រលប់សាច់ឱ្យក្រហមឈ្ងុយ។ ក្រោយមកទើបដួសសាច់ទុកមួយឡែក ធ្វើបែបនេះ សាច់ទន់ហើយឈ្ងុយនិងមានជាតិ។ ដើម្បីធ្វើទឹកខ្លាញ់ស្រូបលើបាយ យើងគួរតែយកប្រេងដែលសល់ពីចៀនសាច់មកឆាជាមួយខ្ទឹមសឱ្យឈ្ងុយ ហើយចាក់សាច់ជ្រូកចិញ្ច្រាំនិងស្បែកជ្រូកចូល។ យើងត្រូវដាក់ប្រេងខ្យង ម្សៅស៊ុប និងស្ករចូល ហើយរម្ងាស់វាបន្តិច បន្ទាប់មកគោះពងទាវ៉ៃឱ្យសព្វ លាយជាមួយទឹកប្រហែល ៣ ស្លាព្រា រួចសិមចាក់ចូលសាច់ឆា។ ពេលចាក់ពងទាបណ្ដើរ ត្រូវកូរបណ្ដើរ ឆាមួយត្រឡប់ហើយបិទភ្លើងទើបចាក់ស្លឹកខ្ទឹមចូល។ បន្ថែមលើបាយសាច់ជ្រូកនេះ យើងអាចដាក់ពងទាចៀនមួយមុខពីលើទៀតក៏បាន។ ក្នុងការធ្វើពងទាចៀន យើងត្រូវគោះពងទា ច្របល់វាជាមួយគ្រឿងល្មមតាមចំណង់ចំណូលចិត្ត ចម្អិនវា រួចយកមកហាន់ស្តើងៗ។ យើងមិនត្រូវដាក់គ្រឿងប្រៃពេកនោះទេ ដោយសារយើងញុាំវាជាមួយសាច់ ទឹកខ្លាញ់ និងជ្រក់ដែរ ដូច្នេះយើងអាចថែមថយឬលៃលកគ្រឿងតាមការចូលចិត្ត។ ក្រោយពីចម្អិនរួចរាល់ហើយ រៀបសាច់ជ្រូកនិងពងទាដាក់លើបាយ ស្រូបទឹកខ្លាញ់ ហើយដាក់ជ្រក់ជាការស្រេច។ បាយសាច់ជ្រូកគឺជាម្ហូបដែលពេញនិយមមួយ ហើយវាក៏ជាផ្នែកមួយសំខាន់នៃអាហារប្រចាំថ្ងៃរបស់ប្រជាជនខ្មែរផងដែរ ។ ដោយសារតែបាយសាច់ជ្រូកនេះ ងាយស្រួលចម្អិននៅផ្ទះ ឬអាចរកទិញបានមិនថានៅតាមសាលារៀន និងនៅតាមភោជនីយដ្ឋាន។ ប្រជាជនខ្មែរភាគច្រើនចូលចិត្តបរិភោគបាយសាច់ជ្រូកនៅពេលព្រឹក ឬពេលថ្ងៃ ព្រោះវាជាអាហារមានកាឡូរីខ្ពស់ ដែលជួយបង្កើនថាមពលដល់អ្នកទទួលទាន។ សូម្បីតែជនបរទេសមួយចំនួន ក៏ចូលចិត្តទទួលទានបាយសាច់ជ្រូកដែរ ដោយសារតែវាមានរសជាតិឆ្ងាញ់។